នៅប្រទេសកម្ពុជា សហគមន៍នៅតាមជនបទ និងទីក្រុងមានលក្ខណៈពិសេស និងភាពខុសប្លែកគ្នាជាច្រើន ដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅ សេដ្ឋកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធ។ សហគមន៍ជនបទនៅកម្ពុជា គឺជាបេះដូងនៃវិស័យកសិកម្ម និងជាកន្លែងដែលរក្សាបាននូវប្រពៃណីវប្បធម៌ខ្មែរបានយ៉ាងល្អ។ នៅសហគមន៍ជនបទប្រជាជនភាគច្រើនជាកសិករ ដាំដុះស្រូវ បន្លែ ផ្លែឈើ ឬចិញ្ចឹមសត្វជាដើម។ ហើយជីវភាពរបស់ពួកគេភាគច្រើនពឹងផ្អែកលើផលដំណាំ និងអាកាសធាតុ។ សហគមន៍ជនបទរស់នៅសាមញ្ញ មិនសូវមានភាពស្មុគស្មាញ និងសម្ពាធដូចនៅទីក្រុងទេ។ ប្រជាជនក្នុងសហគមន៍ជនបទមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ស្គាល់គ្នាទៅវិញទៅមក ហើយតែងតែជួយគ្នាទៅវិញទៅមកក្នុងកិច្ចការងារ ឬពេលមានទុក្ខធុរៈ។ សហគមន៍ជនបទមានហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត និងប្រព័ន្ធទំនាក់ទំនងនៅមានកម្រិត ឬមិនទាន់គ្រប់គ្រាន់នៅតំបន់ដាច់ស្រយាលមួយចំនួន។ ហើយសហគមន៍ជនបទទទួលបានសេវាសុខាភិបាល ការអប់រំ និងសេវាសាធារណៈផ្សេងទៀតនៅមានកម្រិតបើធៀបនឹងទីក្រុង។ ពួកគេក៏រក្សាបានយ៉ាងល្អនូវ ប្រពៃណីទំនៀមទម្លាប់ ពិធីបុណ្យនានា និងជំនឿបុរាណត្រូវបានរក្សា និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៀតផង។ សហគមន៍នេះក៏មានការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ និងការងារវត្តអារាមផងដែរ។ បន្ថែមពីនេះសហគមន៍ជនបទមានបរិស្ថានធម្មជាតិស្រស់បំព្រង ខ្យល់បរិសុទ្ធ និងភាពស្ងប់ស្ងាត់ទៀតផង។ ឯសហគមន៍ទីក្រុង ជាពិសេសរាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ដ៏សំខាន់មួយ។ ក្នុងសហគមន៍នេះ ប្រជាជនមានមុខរបរចម្រុះ ដូចជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន អាជីវករ អ្នកជំនួញ ឬកម្មកររោងចក្រជាដើម។ នៅក្នុងសហគមន៍នេះ វិស័យសេវាកម្ម និងឧស្សាហកម្មមានការរីកចម្រើនយ៉ាងខ្លាំង។ ចំពោះរបៀបរស់នៅរបស់ប្រជាជននៅទីក្រុងវិញមានភាពមមាញឹក មានការប្រកួតប្រជែងខ្ពស់ និងសម្ពាធការងារច្រើនខុសពីជនបទ។ ប្រជាជនមិនសូវស្គាល់គ្នា ឬមានទំនាក់ទំនងជិតស្និទ្ធដូចនៅជនបទទេ ដោយសារភាពមមាញឹក និងការរស់នៅបែកខ្ញែកគ្នា។ នៅទីក្រុងមានហេដ្ឋារចនាសម្ព័ន្ធទំនើប និងរបស់របរប្រើប្រាស់គ្រប់គ្រាន់ រួមមានផ្លូវថ្នល់ធំទូលាយ អគ្គិសនី ទឹកស្អាត និងប្រព័ន្ធទំនាក់ទំនងទំនើប។ ប្រជាជនក្នុងទីក្រុងក៏ទទួលបានសេវាសុខាភិបាល ការអប់រំ និងសេវាសាធារណៈផ្សេងទៀតដែលមានភាពងាយស្រួល និងពេញលេញ។ ម្យ៉ាងវិញទៀត វប្បធម៌មានភាពចម្រុះ ដោយសារមានការបញ្ចូលគ្នារវាងប្រពៃណីខ្មែរ និងឥទ្ធិពលវប្បធម៌បរទេស។ ហើយទំនៀមទម្លាប់មួយចំនួនអាចមានការប្រែប្រួល ឬមិនសូវត្រូវបានអនុវត្តន៍ខ្ជាប់ខ្ជួនដូចនៅជនបទទេ។ សហគមន៍ទីក្រុងមានសំឡេងអ៊ូអរ រថយន្តច្រើន និងជួនកាលមានការបំពុលបរិស្ថានថែមទៀតផង។ ចំណែកឯ ទីធ្លាបៃតង និងកន្លែងធម្មជាតិផ្សេងៗទៀតគឺមានចំនួនតិចតួចជាងជនបទ។ សរុបមក ភាពខុសគ្នារវាងសហគមន៍ជនបទ និងទីក្រុង គឺកើតចេញពីកត្តាសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍន៍។ សហគមន៍ជនបទក៏នៅតែកំពុងបន្តរក្សានូវអត្តសញ្ញាណវប្បធម៌ និងរបៀបរស់នៅប្រពៃណី ខណៈដែលសហគមន៍ទីក្រុងកំពុងតែរីកចម្រើនទៅរកភាពទំនើប និងនគរូបនីយកម្ម។ ទាំងសហគមន៍ជនបទ និងសហគមន៍ទីក្រុងនៅក្នុងប្រទេសកម្ពុជាសុទ្ធតែមានគុណសម្បត្តិ និងបញ្ហាប្រឈមរៀងៗខ្លួន។